ត្បាញសូត្រមិនត្រឹមតែជាសិប្បកម្មបុរាណប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់នៃការរស់នៅក្នុងសង្គមកសិកម្មខ្មែរ ដែលជាតំណភ្ជាប់រវាងវិជ្ជាជីវៈ ដ៏សាមញ្ញនៃជីវភាពរស់នៅ ជាមួយនឹងអត្តសញ្ញាណវប្បធម៌ដ៏ខ្ពង់ខ្ពស់។ នៅសព្វថ្ងៃនេះ សិប្បកម្មត្បាញសូត្រ និងផលិតផលដែលផលិតពីសូត្របានក្លាយជាឧស្សាហកម្មដ៏មានសារៈសំខាន់សម្រាប់ខេត្តចំនួនប្រាំ ដែលមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋក្នុងការរកចំណូល។ ហើយសូត្រដែលមានការច្នៃម៉ូតដ៏ល្បី និងគុណភាព ខ្ពស់គឺមកពីខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពត។ កាលពីអតីតកាល អ្នកត្បាញសូត្រត្រូវបានទទួលកម្រៃពីការលក់ ភាគច្រើនសូត្រដ៏ប្រណិតនោះត្រូវបានគេផ្ដល់ឲ្យស្តេច និងអ្នកវណ្ណៈខ្ពស់ប៉ុណ្ណោះ។ តែសព្វថ្ងៃ នេះ សូត្រជាកេរមត៌កដែលបានប្រើប្រាស់ក្នុងពិធីរៀបមង្គលការ ពិធីបុណ្យសព និង ការរៀបចំតុបតែងប្រាសាទ។ សរសៃសូត្រត្រូវបានផលិតចេញពីសំបុកដង្កូវនាង ដែលជាចំណែកសំខាន់ក្នុងដំណើរការបង្កើតសូត្រ។ បច្ចុប្បន្នមិនមានកសិដ្ឋាន ឬសិប្បកម្មផលិតសូត្រច្រើនឡើយ គឺមានតែតាមផ្ទះតែប៉ុណ្ណោះដែលដាំមន និងចិញ្ចឹមដង្កូវនាងខ្លួនឯង។ ខណៈសូត្រដែលសិប្បករខ្មែរយកមកត្បាញ តាមផ្ទះមួយចំនួនតូច គឺនាំចូលពីក្រៅប្រទេសដូចជាចិន វៀតណាម ជាដើម។ ជាទូទៅដង្កូវនាងរស់បាន៤៥ ទៅ៤៧ថ្ងៃ គឺអាចប្រមូលផល ហើយវាអាចរស់នៅរយៈពេលពេញមួយជីវិតនៃដង្កូវរាប់ចាប់ពីកកើត រហូតដល់ក្លាយជាមេអំបៅ ហើយងាប់។ ការដាំមន និងដង្កូវនាង នៃកសិដ្ឋានសូត្រសិប្បករអង្គរ គេបែងចែកវដ្ដជីវិតដង្កូវនាងជា៤វគ្គសំខាន់ៗ។ ដំណាក់កាលពង, ដំណាក់កាលកូនញាស់, ដំណាក់កាលដក់ដឿ និងចុងក្រោយដំណាក់កាលមេអំបៅ។ បើគេរាប់ចាប់ពីដំណាក់កាលចាក់សំបុក ដង្កូវនាងត្រូវការពេលពី១០ ទៅ១២ថ្ងៃ ដើម្បីវិវត្តន៍ខ្លួនពីដង្កូវ ក្លាយជាដក់ដឿ នឹងបន្តក្លាយជាមេអំបៅ ហើយចេញពីសំបុក។ នៅដំណាក់កាលនេះ ប្រសិនបើគេចិញ្ចឹមដង្កូវនាង ដើម្បីស្រាវសូត្រ គេត្រូវយកសំបុកនោះទៅស្ងោរទុក មុនដក់ដឿ វិវត្តន៍ខ្លួនជាមេអំបៅ។ បើមិនដូច្នេះទេវាធ្វើឱ្យសំបុកខូច នឹងមិនអាចយកទៅស្រាវជាសរសៃសូត្របានឡើយ។ ប្រសិនបើគេយកដង្កូវនោះធ្វើពូជវិញ គឺគេចិញ្ចឹមទុកវារហូតក្លាយជាមេអំបៅ នឹងចេញពីសំបុក ហើយគេយកវាទៅបង្កាត់ រវាងមេអំបៅញី និងឈ្មោល។ គេអាចកំណត់សម្គាល់មេអំបៅញី និងឈ្មោលបានតាមរយៈរូបរាងរបស់ពួកវាបាន គឺមេអំបៅញី មានទំហំខ្លួនធំជាងមេអំបៅឈ្មោល។ តែប្រសិនបើវាស្ថិតក្នុងដំណាក់កាលដក់ដឿគឺនៅចំណុចចុង នៃដងខ្លួនញីមានគំនូសដូចទៅនឹងអក្សរ «អ៊ិច» និងមានស្នាមចុចខ្មៅមួយនៅចំណុចខាងចុង សម្រាប់ដក់ដឿឈ្មោល។ ដើម្បីបង្កាត់ ឬបន្តពូជ អ្នកចិញ្ចឹមគេយកមេអំបៅញី និងឈ្មោល ដាក់ចូលទៅក្នុងថាសជ័រមូល និងដាក់វារយៈពេល១២ម៉ោង ដើម្បីបន្តពូជ។ ក្រោយ១២ម៉ោង គេដកមេអំបៅឈ្មោលចេញ នឹងទុកឱ្យមេអំបៅញីពងក្នុងកងនោះដដែល។ ក្នុងមេអំបៅញីមួយក្បាលអាចផលិតពងបានចន្លោះពី២៥០ ទៅ៣០០ពង។ ក្រោយពេលមេអំបៅឈ្មោលបំពេញបន្តបង្កាត់ពូជជាមួយមេអំបៅញីរួច វានឹងស្លាប់ក្នុងរយៈពេលខ្លីបន្ទាប់មក។ មេអំបៅញីនឹងស្លាប់ក្រោយពេលបញ្ចេញពងចប់ ដែលជាព្រឹត្តិការណ៍ធម្មជាតិក្នុងវដ្តជីវិតរបស់វា។ តែវាក៏អាចរស់បាន១ ឬ២ថ្ងៃ ក្រោយបន្តពូជបានដែរ ប្រសិនបើមេអំបៅនោះ មានសុខភាពល្អ។ ក្រោយមេបាស្លាប់១០ ទៅ១២ថ្ងៃ ពងមេអំបៅទាំងនោះ ញាស់ក្លាយជាដង្កូវតូចៗ ឬគេហៅម្យ៉ាងទៀតថា «កូនស្រមោចខ្មៅ»។ នៅពេលញាស់ភ្លាម គេមិនទាន់អាចដាក់ចំណីឱ្យវាភ្លាមឡើយ គឺគេរង់ចាំដល់ឱ្យពងក្នុងរង្វង់កងមួយៗទាំងនោះ អាចញាស់បានប្រមាណ៩០ភាគរយសិន។ ដង្កូវនាងគឺជាសត្វដែលពឹងផ្អែកលើស្លឹកមនយ៉ាងខ្លាំងក្នុងដំណើរការលូតលាស់ ដោយវាចាំបាច់ត្រូវមានចំណីប្រភេទនេះសម្រាប់រស់រាន។ នៅកម្ពុជាគេពិបាកដាំមន នៅខែប្រាំង ព្រោះវាតម្រូវការទឹកគ្រប់គ្រាន់ ស្រោចស្រព ទើបអាចផលិតស្លឹកមន មានគុណភាពល្អសម្រាប់ចិញ្ចឹមដង្កូវនាង។ ក្រៅពីការយកចិត្តទុកដាក់ទៅលើការដាំដុះ និងថែទាំ កុំឱ្យសត្វដទៃយាយី ការប្រមូលផលស្លឹកមន ជាចំណីដង្កូវនាង ក៏គេមានរបៀបរបបក្នុងការបេះ និងបែងចែកជាដំណាក់កាលៗផងដែរ។ គេអាចប្រមូលផលមនបានតែនៅពេលព្រឹក មុនម៉ោង៨ព្រឹក និងពេលល្ងាច ពោលគឺពេលដែលមិនមានពន្លឺថ្ងៃក្ដៅខ្លាំង។ បើបេះស្លឹកមននៅពេលថ្ងៃក្ដៅខ្លាំង ឬនៅក្នុងម៉ោងដែលពន្លឺថ្ងៃមានកម្តៅខ្លាំង វាអាចបង្កឱ្យប៉ះពាល់ដល់ស្លឹកមន។ ស្លឹកមនដែលស្រពោនដោយសារកម្ដៅថ្ងៃខ្លាំង នឹងធ្វើឲ្យដង្កូវពិបាកសុី ព្រោះវាត្រូវការស្លឹកដែលស្រស់ៗ។ ចំពោះការបេះស្លឹកមន ជាចំណីដង្កូវគឺគេបេះជាដំណាក់កាលៗ ពោលគឺផ្អែកលើដំណាក់កាលអាយុនៃដង្កូវ។ ដង្កូវនាងដំណាក់កាលទី១ ដែលដង្កូវញាស់ជាកូនស្រមោចខ្មៅ គឺគេបេះស្លឹកខ្ចី ឬស្លឹកទី៣ ឬទី៤ នៃស្លឹក រាប់ពីត្រួយមក ក្នុងមួយថ្ងៃគេដាក់ចំណីចន្លោះពី៣ ទៅ៤ដង។ គេបែងចែកមួយដំណាក់កាលនៃដង្កូវនាង ស្មើនឹងបួនថ្ងៃ គឺដង្កូវនាងស៊ី៣ថ្ងៃ និងដេកមួយថ្ងៃ។ ជារៀងរាល់បួនថ្ងៃម្តង ដង្កូវនាងនឹងសកខ្លួនវាម្ដង ដើម្បីប្ដូរខ្លួនឯងទៅដំណាក់កាលថ្មីក្នុងវដ្តការលូតលាស់របស់វា។ ក្រោយ៤ថ្ងៃ ចូលដល់ដំណាក់កាលទី២ នៅដំណាក់កាលនេះ គេបេះស្លឹកទី៥ និងទី៦ អោយវាសុី។ បានបួនថ្ងៃក្រោយមក ដល់ដំណាក់កាលទី៣ នៅដំណាក់កាលនេះ គេត្រូវបេះស្លឹកទី៧ និងទី៨។ គួរបញ្ជាក់ផងដែរ ពីដំណាក់កាលទី១ ដល់ទី៣ គឺអ្នកចិញ្ចឹមត្រូវហាន់ស្លឹកមននោះតូចៗ ដើម្បីអោយមានភាពងាយស្រួលដល់ការស៊ីដល់កូនដង្កូវតូចៗ។ ចំពោះដំណាក់កាលទី៤ និងទី៥ ជាពេលដែលដង្កូវពេញវ័យ នឹងត្រៀមខ្លួននឹងឡើងសំបុក។ ដូច្នេះគេបេះស្លឹកទី៩ ហើយស្លឹកមននោះជាស្លឹកមានគុណភាពល្អ ព្រោះគុណភាពស្លឹកមននៅដំណាក់កាលនេះ នឹងជះឥទ្ធិពលទៅដល់គុណភាពសំបុករបស់ដង្កូវនាង។ គុណភាពស្លឹកមន ជះឥទ្ធិពលទៅលើការលូតលាស់របស់ដង្កូវនាង នៅដំណាក់កាលនីមួយៗ ព្រោះប្រសិនបើសុខភាពដង្កូវនាងមិនល្អ ធ្វើឱ្យសរសៃសូត្រដែលផលិតពីសំបុកដង្កូវនាងនោះមិនល្អដូចគ្នា។ ដូច្នេះអ្នកចិញ្ចឹមត្រូវតែជ្រើសរើសស្លឹកមន ដែលមានជាតិប្រូតេអ៊ីនខ្ពស់ ដោយការដាក់ជីបំប៉ុនមុនប្រមូលផល។ មួយវិញទៀតគេមិនអាចប្រមូលផលស្លឹកមនណាដែលឆ្លងមេរោគ ឬសត្វផ្សេងយីយាឡើយ ពោលគឺលក្ខណៈស្លឹកនោះស្រស់ ក្រាស រលោង ពណ៌បៃតង មិនរួញ និងមិនមានសំបុកសត្វល្អិតដទៃចុះ ឬស៊ី។ ព្រោះការយីយាដោយសត្វល្អិតលើស្លឹកមន អាចជាហានិភ័យនៃការឆ្លងមេរោគ ឬប៉ះពាល់ទៅដល់សុខភាពដង្កូវនាង ដែលអាចនាំឲ្យវាឈឺឬងាប់។ នៅដំណាក់កាលទី៥ ជាដំណាក់កាលចុងក្រោយ ដែលត្រៀមនឹងឡើងធ្វើសំបុក។ ដំណាក់កាលនេះមានរយៈពេលប្រហែល ៧ ទៅ ៨ ថ្ងៃ ដែលនៅពេលនោះដង្កូវនាងនឹងបញ្ចប់ការលូតលាស់ និងធ្វើសំបុកសូត្រ។ នៅដំណាក់កាលនេះ ដង្កូវនឹងឈប់ស៊ី៣ថ្ងៃ និងដេកមួយថ្ងៃដូចដំណាក់កាលមុនៗហើយ គឺពេញមួយដំណាក់កាលទី៥ គឺវាស៊ីតែមុខគត់។ ក្រោយមក ដង្កូវទាំងនោះនឹងវិវត្តន៍ទៅជាពណ៌លឿងថ្លា ដែលជាសញ្ញាប្រាប់ដល់ពេលដែលត្រូវដាក់អោយធ្វើសំបុក។ អ្នកចិញ្ចឹមនឹងយកវាទៅដាក់លើចង្អេរ ឬបាច់ដើមពួច តែគេមិននិយមប្រើបាច់ដើមពួចនេះឡើយ ព្រោះវាពិបាកក្នុងការបម្រូលសំបុក។ ចង្អេរមានភាពងាយស្រួលជាងសម្រាប់ការដាក់ដង្កូវអោយធ្វើសំបុក បើប្រៀបធៀបនឹងបាច់ដើមពួច។ ដើម្បីបានសំបុកមួយ ត្រូវការពេលប្រហែល ៤ ទៅ ៥ ថ្ងៃសម្រាប់ដង្កូវនីមួយៗក្នុងការធ្វើសំបុក។ ក្នុងមួយសំបុក វាអាចផលិតបានសរសៃសូត្រប្រវែងពី៣០០ ទៅ៤០០ម៉ែត្រ សម្រាប់ពូជដង្កូវខ្មែរ។ តែចំពោះពូជកូនកាត់ អាចផលិតបានសរសៃសូត្របានប្រវែង៧០០ ទៅ១ ០០០ម៉ែត្រ។ ក្រោយមកគេក៏ប្រមូលសំបុកទាំងនោះទៅស្រាវ ឱ្យបានជាសរសៃសូត្រ និងបន្តទៅត្បាញជាក្រណាត់ជាដើម។ រាល់ការត្បាញសូត្រត្រូវបានធ្វើឡើងដោយស្ត្រី ដែលជាមនុស្សមានជំនាញពិសេសក្នុងការផលិតសិប្បកម្មនេះ។ សំពត់ហូលបុរាណមានច្រើនជាង២០០ម៉ូត ដោយគ្រាន់តែចងពណ៌ចូលគ្នារវាង៣ទៅ៥ពណ៌សំខាន់ដូចជា ពណ៌លឿង ក្រហម ខ្មៅ ទឹកប៊ិច និងពណ៌បៃតង។ សម័យដើមរុក្ខជាតិជាច្រើនត្រូវបានគេយកមកលាបពណ៌លើសូត្រ បុរាណខ្មែរជាមួយនឹងល័ក្តក្រហមដែលបានមកពីសត្វល្អិត ។ ហើយ ពណ៌លឿង និងពណ៌បៃតង ដែលបានមកពីដើមស្រែងឆ្កែ និងពណ៌សទឹកប៊ិចមកពីដើមឆ្លុះ និងពណ៌ខ្មៅបានមកពីដើមស្លឹកកំផ្លូរ។ វាយភណ្ឌជាតិខ្មែររួមមាន សំពត់ហូលប្រាំពណ៌ សំពត់ហូលពណ៌ សំពត់ហូលក្បិន សំពត់ហូលក្តង់។ ម៉ូតគឺ យកតាមគំរូដើមនិងលាយជាមួយ រូបក្បាច់សត្វនិងរុក្ខជាតិដូចជាផ្កា សត្វល្អិត ជាដើម។ តាមរយៈការស្រាវជ្រាវបានបង្ហាញថាសំពត់ហូលធ្វើឡើងនៅក្នុង ស្រុកបាទី ស្រុកព្រៃកប្បាស និងស្រុកសំរោង ក្នុងខេត្តតាកែវ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និង ភូមិចាមជាច្រើនដូចជានៅខេត្តកំពង់ចាម។ ទម្រង់មួយបែបផ្សេងទៀតនៃវាយភ័ណ្ឌប្រពៃណីរបស់ខ្មែរគឺ សំពត់ផាមួង។ ផាមួងដែលគេប្រើបានមកពីការត្បាញសូត្រសព្វថ្ងៃមានចំនួនច្រើន ដល់៥២ពណ៌ ផ្តល់ជម្រើសពណ៌សម្រាប់ការច្នៃប្រឌិត។ ផាមួងចរបាប់ ជាប្រភេទក្រណាត់សំពត់មួយបែបដ៏ប្រណីតជាងគេបំផុត។ ប្រភេទសំពត់ដ៏ទៃផ្សេងទៀតដូចជា របាក់ ចរកង អន្លូញ កានែល មានការផលិតនៅ ខេត្តកំពត និងខេត្តកណ្តាល។ សំពត់ទាំងនេះត្រូវបានគេប្រើក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និង ពិធីសំខាន់ៗផ្សេងទៀត។ កំណាត់សូត្រពណ៌លឿងរបស់ខ្មែរ ត្រូវបានគេស្គាល់នូវគុណភាព ដ៏ល្អរបស់ខ្លួន នៅក្នុងតំបន់ និងមកពីខេត្តកំពត និងតាកែវ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសកម្ពុជា បាននាំនូវអំបោះសូត្រពីប្រទេសវៀតណាម។ នៅពេលដែលប្រទេសកម្ពុជា ទទួលបានសន្តិភាពឡើងវិញហើយ ប្រជាជនកម្ពុជាអាចមានលទ្ធភាពធ្វើអោយប្រសើរឡើង នូវជីវភាពរស់នៅរបស់ខ្លួននោះមានការកើនឡើងគួរឱ្យកត់សម្គាល់នូវតម្រូវការសូត្រ។ ពីព្រោះ តម្លៃនៃសូត្រដែលនាំចូលពីបរទេសកើនឡើងលើសប៉ុន្មានឆ្នាំមុន ធ្វើឱ្យការផលិតសូត្រនៅក្នុង ស្រុកនាសព្វថ្ងៃនេះកំពុងរស់ឡើងវិញ។ ហេតុដូច្នេះហើយ ស្ត្រីអាចផ្គត់ផ្គង់ប្រាក់ចំណូលរបស់គេក្នុងការសិក្សាអំពីមុខជំនាញប្រពៃណីនេះ។ បច្ចេកទេសត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនិង កិច្ចខិតខំប្រឹងប្រែងទាំងឡាយដើម្បីដាំដើមមន។ ការប្រើប្រាស់នូវវិធីជ្រលក់ពណ៌តាមបែប ធម្មជាតិព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវគុណភាពរបស់សូត្រដង្កូវនាងសម្រាប់ការផលិត។ មានបច្ចេកវិទ្យាថ្មីៗដូចជា កីត្បាញ ត្រែងលោហធាតុ និងស៊ុំត្រូវបានគេបង្ហាត់បង្ហាញរួមជាមួយ និងបច្ចេកទេសថ្មីៗនានា ក្នុងការប្រើប្រាស់ថ្នាំជ្រលក់ និងសរសៃសូត្រដែលមានគុណភាព ខ្ពស់។ ទាំងនេះត្រូវបានឧបត្ថម្ភគាំទ្រពីការប្រឹងប្រែងរបស់អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។ វាគឺជាការថែរក្សាផ្នែកដ៏សំខាន់នៃអត្តសញ្ញាណជាតិ និងការបន្តបេតិកភណ្ឌសិប្បកម្មមួយដែលបន្តទាក់ទាញ និងបំផុសគំនិត។ ក្រណាត់នីមួយៗបានបង្កប់នូវរឿងរ៉ាវមួយ ដែលត្បាញឡើងដោយដៃតាមប្រពៃណី ជំនាញ និងស្មារតីសិល្បៈដ៏ស្ថិតស្ថេររបស់ខ្មែរ។